ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអប់រំ មិនមែនគ្រាន់តែជាការចំណាយនោះទេ ប៉ុន្តែវាគឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតប្រទេសជាតិ។ ព្រោះហេដ្ឋារចនាសម្ព័ន្ធសាលារៀនដ៏ល្អ គឺចាំបាច់ណាស់ដើម្បីធានាថាដំណើរការបង្រៀន និងរៀនសូត្រអាចប្រព្រឹត្តទៅដោយរលូន ឆ្លើយតបនឹងតម្រូវការសម័យថ្មី និងជួយសិស្សឲ្យអភិវឌ្ឍសមត្ថភាពបានពេញលេញ។ ដែលហេដ្ឋារចនាសម្ព័ន្ធសាលា មានដូចជា អាគារសាលា បង្គន់ ប្រព័ន្ធទឹកស្អាត ផ្លូវចូលសាលា ចំណតយានយន្ត និង ប្រព័ន្ធភ្លើង។ សម្រាប់អគារសិក្សា ជាហេដ្ឋារចនាសម្ព័ន្ធមួយដែលសំខាន់ជាងគេ ព្រោះផ្ទុកនូវមុខងារស្នូលទាំងអស់ ដូចជា ថ្នាក់រៀន បន្ទប់គ្រូ សាលប្រជុំ បណ្ណាល័យ បន្ទប់ពិសោធន៍ជាដើម។ នៅក្នុងនោះថ្នាក់រៀន គឺជាកន្លែងដែលសិស្សនិងគ្រូ បង្រៀន និងសិក្សាប្រចាំថ្ងៃ ថ្នាក់រៀនល្អគួរមានទំហំសមរម្យសម្រាប់ចំនួនសិស្ស។ លើសពីនេះទៅទៀត ត្រូវមានតុ កៅអីគ្រប់គ្រាន់ និងប្រព័ន្ធខ្យល់ចេញចូលល្អ ដូចជាបង្អួចធំៗ កង្ហារ ឬម៉ាស៊ីនត្រជាក់ ព្រមទាំងពន្លឺគ្រប់គ្រាន់ដើម្បីជៀសវាងការប៉ះពាល់ភ្នែក។ ឯក្ដារខៀន ឬក្ដារឆ្លាតវៃ ក៏ជាគ្រឿងបរិក្ខារចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាពបង្រៀនឲ្យកាន់តែល្អប្រសើរឡើង។ ក្រៅពីថ្នាក់រៀន បន្ទប់គ្រូ គឺជាអ្វីដែលចាំបាច់មួយដែរ សម្រាប់គ្រូបង្រៀនអាចសម្រាក រៀបចំមេរៀន ប្រជុំ ហើយគួរមានបរិក្ខារការិយាល័យផ្សេងៗដើម្បីសំរួលការងាររបស់គ្រូ។ ប៉ុន្តែអ្វីដែលកាន់តែសំខាន់ទៀតនោះគឺ បន្ទប់បណ្ណាល័យ គឺជាកន្លែងដែលផ្តល់ចំណេះដឹង មានសៀវភៅ ទស្សនាវដ្តី ឯកសារស្រាវជ្រាវ និងគ្រឿងឌីជីថលផ្សេងសម្រាប់សិស្ស។ ហើយបណ្ណាល័យគួរមានបរិយាកាសស្ងប់ស្ងាត់ តុ កៅអី អានប្រកបដោយផាសុកភាព និងការរៀបចំសៀវភៅឲ្យមានរបៀបរៀបរយ។ មួយវិញទៀតសម្រាប់សាលារៀនដែលមានកម្រិតខ្ពស់ បន្ទប់ពិសោធន៍ សម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រ ដូចជា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា គឺមិនអាចខ្វះបានឡើយ។ ព្រោះបន្ទប់ទាំងនេះអនុញ្ញាតឲ្យសិស្សធ្វើការពិសោធន៍បានជាក់ស្ដែង បង្កើនការយល់ដឹង និងជំនាញអនុវត្តជាក់ស្តែង ព្រមទាំងត្រូវបំពាក់ឧបករណ៍ឲ្យបានគ្រប់គ្រាន់ និងមានសុវត្ថិភាពខ្ពស់។" ចុងក្រោយគឺ សាលប្រជុំ ឬសាលសម្រាប់ប្រារព្ធកម្មវិធី វាក៏ជាកន្លែងដ៏សំខាន់មួយដែរ សម្រាប់ប្រារព្ធពិធីផ្សេងៗ និងការជួបជុំធំៗ របស់គ្រូ និងសិស្សានុសិស្ស។ ចំណែកឯអនាម័យវិញក៏ជារឿងដ៏សំខាន់មួយដែរ ព្រោះវាទាក់ទងនឹង សុខភាពរបស់សិស្ស និងបុគ្គលិកទាំងអស់។ ដើម្បីឲ្យសាលាមានអនាម័យត្រូវមាន បង្គន់អនាម័យគ្រប់គ្រាន់សម្រាប់សិស្សប្រុស សិស្សស្រី និងបុគ្គលិក ដោយបែងចែកដាច់ដោយឡែកពីគ្នា និងមានស្លាកសញ្ញាច្បាស់លាស់។ ហើយត្រូវរក្សាអនាម័យបង្គន់ជានិច្ច មានទឹកសម្រាប់លាងសម្អាត និងសម្ភារៈអនាម័យគ្រប់គ្រាន់ ដូចជាសាប៊ូលាងដៃ ជារឿងចាំបាច់បំផុតដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺផ្សេងៗ។ ទន្ទឹមនឹងនេះ ប្រព័ន្ធទឹកស្អាត គឺមានសារៈសំខាន់ខ្លាំងណាស់ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ផឹក និងប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់លាងដៃ លាងសម្អាតបង្គន់ ឲ្យបានគ្រប់គ្រាន់។ លើសពីនេះគួរមានកន្លែងសម្រាប់ដាក់ទឹកផឹកដែលស្អាត និងមានសុវត្ថិភាព អាចជាធុងចម្រោះទឹក ឬក្បាលរ៉ូប៊ីណេទឹកស្អាត។ ម្យ៉ាងវិញទៀត ត្រូវមានប្រព័ន្ធបង្ហូរទឹកកខ្វក់ដែលមានលក្ខណៈត្រឹមត្រូវស្តង់ដា និងមានប្រសិទ្ធភាព ដើម្បីអាចការពារការបំពុលបរិស្ថាន និងការរីករាលដាលជំងឺផ្សេងៗដល់សិស្សឬបុគ្គលិក។ រីឯសុវត្ថិភាព និងសណ្ដាប់ធ្នាប់ក៏សំខាន់ដែរ ព្រោះជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ និងភាពកកស្ទះ ជាពិសេសនៅម៉ោងចេញចូលសាលារៀន។ ពិសេសផ្លូវចូលសាលា ត្រូវមាន ផ្លូវស្អាត ធំទូលាយគ្រប់គ្រាន់ ងាយស្រួលធ្វើដំណើរ និងមានសញ្ញាសុវត្ថិភាពចរាចរណ៍។ ហើយត្រូវមានរបង ឬទ្វាររឹងមាំ និងមានអ្នកយាម គឺចាំបាច់ដើម្បីធានាសុវត្ថិភាព ការពារសម្ភារៈ គ្រឿងបរិក្ខារផ្សេងៗ និងការគ្រប់គ្រងការចេញចូលរបស់បុគ្គលនិងសិស្សផងដែរ។ ចំណែក ចំណតយានយន្ត គួរមានទីតាំងច្បាស់លាស់សម្រាប់ចតកង់ ម៉ូតូ និងរថយន្តរបស់គ្រូ សិស្ស និងមាតាបិតាសិស្ស ឲ្យមានរបៀបរៀបរយ មានម្លប់សមរម្យ និងមានសុវត្ថិភាពល្អ បើអាចបំពាក់កាមេរ៉ាសុវត្ថិភាព។ សម្រាប់បរិយាកាសខាងក្រៅសាលាដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់នូវភាពស្រស់ស្រាយ សុខភាពផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងជាកន្លែងសម្រាប់ការរៀនសូត្រក្រៅថ្នាក់ និងការកម្សាន្តផងដែរ។ នៅក្នុងនោះសួនច្បារ ឬទីធ្លាបៃតង ជួយបង្កើតបរិយាកាសស្រស់ស្រាយ ត្រជាក់ ស្អាត និងកាត់បន្ថយភាពតានតឹង ហើយវាជាកន្លែងសម្រាប់សិស្សសម្រាកលំហែ អានសៀវភៅ ធ្វើសកម្មភាពក្រៅថ្នាក់ ឬរៀនពីធម្មជាតិ ។ ក្រៅពីនេះ កន្លែងលេងកីឡា ឬទីលានលំហាត់ប្រាណ គឺជាទីកន្លែងសម្រាប់សិស្សធ្វើលំហាត់ប្រាណ លេងកីឡា ដូចជា បាល់ទាត់ បាល់បោះ បាល់ទះ និងធ្វើសកម្មភាពកម្សាន្តផ្សេងៗ។ ជាពិសេសកន្លែងទាំងនេះជួយអភិវឌ្ឍសុខភាពផ្លូវកាយ ជំនាញកីឡា និងស្មារតីសហការជាក្រុមរបស់សិស្ស ព្រមទាំងគួរមានឧបករណ៍កីឡាដែលសមស្របតាមវ័យ និងមានសុវត្ថិភាពខ្ពស់។ បន្ថែមពីលើនៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានក្លាយជាផ្នែកសំខាន់មួយនៃការអប់រំផងដែរ។ ហេតុនេះហើយប្រព័ន្ធភ្លើង ត្រូវតែមានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ និងមានស្ថេរភាពសម្រាប់បំភ្លឺក្នុងថ្នាក់ បន្ទប់នានា និងដំណើរការឧបករណ៍អេឡិចត្រូនិកផ្សេងៗ។ ចំពោះប្រព័ន្ធខ្សែភ្លើងត្រូវមានការត្រួតពិនិត្យ ដែលធានាសុវត្ថិភាពខ្ពស់ និងមានការត្រួតពិនិត្យជាប្រចាំ។ ចំណែកបច្ចេកវិទ្យាវិញក៏ត្រូវមាន កុំព្យូទ័រផងដែរ សម្រាប់សិស្សរៀនពីបច្ចេកវិទ្យា ស្រាវជ្រាវព័ត៌មាន និងសម្រាប់គ្រូរៀបចំមេរៀន។ ប្រសិនបើអាចត្រូវមានស្លាយបញ្ចាំង សម្រាប់បង្ហាញមេរៀនជាវីដេអូ រូបភាព ឬឯកសារផ្សេងៗ ដើម្បីឲ្យការបង្រៀនកាន់តែមានច្បាស់លាស់ និងងាយយល់។ លើសពីនេះ ប្រព័ន្ធអ៊ីនធឺណិត ល្បឿនលឿន និងមានស្ថេរភាព គឺចាំបាច់ដែរ សម្រាប់ការសិក្សាស្រាវជ្រាវ ការចូលប្រើប្រាស់ប្រព័ន្ធអប់រំតាមអ៊ីនធឺណិត ប្រកបដោយប្រសិទ្ធភាព។